បច្ចុប្បន្ន ប្រព័ន្ធអ៊ីនធឺណិតបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានោះដែរ តារាល្បីៗក្នុងអ៊ីនធឺណិត និងអ្នកបង្កើតមាតិកាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន កម្សាន្ត និងលើកកម្ពស់វប្បធម៌។ ពួកគាត់បានប្រើប្រាស់បណ្តាញសង្គមដូចជា ហ្វេសប៊ុក យូធូប តិកតុក និងអុីនស្តាក្រាម ដើម្បីចែករំលែកនូវអ្វីដែលជាចំណាប់អារម្មណ៍ ចំណេះដឹង និងទេពកោសល្យរបស់ខ្លួនទៅកាន់មហាជន។ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបានផ្តល់ឱកាសយ៉ាងច្រើនសម្រាប់បុគ្គលទូទៅក្នុងការក្លាយជាតារាអុីនធឺណិត និងអ្នកបង្កើតមាតិកា ដែលអាចរកចំណូលបានពីការងារនេះផងដែរ។ អ្នកបង្កើតមាតិកា និងតារាអុីនធឺណិតនៅកម្ពុជាមានភាពច្នៃប្រឌិតខ្ពស់ក្នុងការបង្កើតមាតិកាជាច្រើនប្រភេទដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។ ប្រភេទមាតិកាទាំងនោះមានភាពចម្រុះ និងឆ្លុះបញ្ចាំងពីនិន្នាការបច្ចុប្បន្ន ក៏ដូចជាចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា។ វាជាប្រភេទមាតិកាដ៏ពេញនិយមបំផុតមួយ ដែលរួមមានវីដេអូកំប្លែង ខ្លីប ភាពយន្តខ្លី បទចម្រៀងកំប្លែង ឬវីដេអូកម្សាន្តផ្សេងៗ។ អ្នកបង្កើតមាតិកាដូចជា ពូណឹម, នាយចឺម, អ្នកនាង កែវ សុគន្ធា, អ្នកនាង សួស វីហ្សា, និងអ្នកផ្សេងទៀតបានប្រើប្រាស់ភាពកំប្លែង ដើម្បីទាក់ទាញអ្នកទស្សនារាប់លាននាក់។ វីដេអូទាំងនេះជួយកាត់បន្ថយភាពតានតឹង និងផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជន។ ជួនកាល មាតិកាកំប្លែងទាំងនេះក៏បានបង្កប់នូវសារអប់រំ ឬសារសង្គមជាក់ស្តែងផងដែរ។ ចំណែកឯ មាតិកាផ្នែកចំណេះដឹង និងអប់រំវិញ ជាមាតិកាដែលមានការបង្រៀនភាសាអង់គ្លេស កូរ៉េ ឬចិន និងការបង្រៀនមុខវិជ្ជាផ្សេងៗទៀតដូចជា ការណែនាំអំពីអាជីវកម្ម ការវិនិយោគ សុខភាព សម្រស់ ឬបច្ចេកវិទ្យា។ អ្នកបង្កើតមាតិកាផ្នែកនេះមានដូចជា លោកគ្រូ ហេង ឡុង, កញ្ញា ថារីដា សុធីជាដើម។ ពួកគាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង និងជំនាញថ្មីៗដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន។ វីដេអូអប់រំទាំងនេះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ចំពោះមាតិកាផ្នែកធ្វើម្ហូប និងអាហារ បានបង្ហាញពីរបៀបធ្វើម្ហូបខ្មែរ ម្ហូបបរទេស ការភ្លក្សអាហារ ឬការណែនាំភោជនីយដ្ឋានល្បីៗក៏ជាប្រភេទមាតិកាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។ អ្នកនាង ស្រីអូន និងចុងភៅល្បីៗជាច្រើនទៀតបានរួមចំណែកផ្សព្វផ្សាយម្ហូបអាហារខ្មែរទៅកាន់ពិភពលោក។ មាតិកាទាំងនេះមិនត្រឹមតែបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលើកកម្ពស់វិស័យទេសចរណ៍ម្ហូបអាហារផងដែរ។ មួយវិញទៀត មាតិកាផ្នែកទេសចរណ៍ និងវប្បធម៌ គឺជាការបង្ហាញពីកន្លែងទេសចរណ៍ស្អាតៗ ប្រាសាទបុរាណ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ របាំ អក្សរសាស្ត្រ សិល្បៈ និងជីវិតរស់នៅតាមជនបទ។ អ្នកបង្កើតមាតិកាផ្នែកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា និងវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ វីដេអូទាំងនេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ ការណែនាំផលិតផលថែរក្សាសម្រស់ របៀបតែងខ្លួន ម៉ូតសម្លៀកបំពាក់ និងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីសម្រស់។ តួយ៉ាង អ្នកនាង ឌី សូនីតា និងតារាបង្ហាញម៉ូតជាច្រើនរូបទៀត ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងវិស័យសម្រស់ដល់អ្នកគាំទ្រ។ បើមាតិកាផ្នែកជីវិតប្រចាំថ្ងៃវិញ ក៏បានបង្ហាញពីសកម្មភាពប្រចាំថ្ងៃដូចជា ការធ្វើដំណើរ ការដើរផ្សារ ឬការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់អ្នកទស្សនា។ មាតិកាប្រភេទនេះជួយឱ្យអ្នកគាំទ្រមានអារម្មណ៍ស្និទ្ធស្នាលជាមួយតារាអុីនធឺណិតដែលខ្លួនចូលចិត្ត។ បណ្តាញសង្គមក៏មានផ្នែកអត្ថាធិប្បាយហ្គេម ហ្គេមអនឡាញ និងបង្ហាញពីការលេងហ្គេមជាដើម។ អ្នកលេងហ្គេមអាជីពជាច្រើនបានក្លាយជាតារាអុីនធឺណិតដ៏ល្បីល្បាញ ដោយមានអ្នកតាមដានរាប់ពាន់នាក់នៅលើបណ្ដាញសង្គមរបស់ពួកគេ។ វត្តមានរបស់តារាអុីនធឺណិត និងអ្នកបង្កើតមាតិកាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សង្គមខ្មែរ។ ពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមលើផ្នែកផ្សេងៗគ្នា។ អ្នកបង្កើតមាតិកាមួយចំនួនបានបង្កើតវីដេអូអប់រំ និងផ្សព្វផ្សាយព័ត៌មានសំខាន់ៗដល់សាធារណជន។ ឧទាហរណ៍ វីដេអូអំពីសុខភាព អនាម័យ បច្ចេកវិទ្យា ច្បាប់ ឬព័ត៌មានថ្មីៗ។ ពួកគាត់បានដើរតួជាស្ពានភ្ជាប់ព័ត៌មានពីប្រភពនានាទៅកាន់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមិនសូវទទួលបានព័ត៌មានពីប្រភពផ្លូវការ។ លើសពីនេះ មាតិកាអប់រំទាំងនេះក៏ជួយបង្កើនចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋផងដែរ។ មួយវិញទៀត តារាអុីនធឺណិតជាច្រើនបានប្រើប្រាស់វេទិកាអនឡាញរបស់ខ្លួនដើម្បីផ្សព្វផ្សាយសិល្បៈ របាំ តន្ត្រី ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ ការធ្វើបែបនេះបានជួយឱ្យយុវជនជំនាន់ក្រោយមានការយល់ដឹងកាន់តែច្បាស់អំពីអត្តសញ្ញាណជាតិ និងចូលរួមថែរក្សាកេរដំណែលដូនតា។ ពួកគាត់បានបង្កើតវីដេអូឯកសារ បទចម្រៀងប្រពៃណី ឬរឿងខ្លីៗដែលបង្កប់នូវខ្លឹមសារវប្បធម៌។ វីដេអូទាក់ទាញទាំងនេះបានជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា ដែលជួយជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។ អាជីពជាតារាអុីនធឺណិត និងអ្នកបង្កើតមាតិកាបានបង្កើតឱកាសការងារថ្មីៗជាច្រើនសម្រាប់យុវជន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ក៏បានជួយជំរុញសេដ្ឋកិច្ចឌីជីថលតាមរយៈការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនផ្សេងៗ។ ការសហការរវាងក្រុមហ៊ុន និងអ្នកបង្កើតមាតិកាបានក្លាយជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាព។ ការរីកចម្រើននៃមាតិកាឌីជីថលបានជំរុញឱ្យយុវជនមានគំនិតច្នៃប្រឌិត និងចាប់ផ្តើមបង្កើតមាតិកាផ្ទាល់ខ្លួន។ វាបានជួយបង្កើនសមត្ថភាព និងទេពកោសល្យរបស់យុវជនខ្មែរក្នុងវិស័យឌីជីថលឲ្យមានភាពប្រសើរឡើងជាងមុន។ អ្វីដែលសំខាន់ជាងនេះគឺ មាតិកាកម្សាន្ត និងកំប្លែងបានជួយផ្តល់ភាពសប្បាយរីករាយ និងបំបាត់ភាពតានតឹងដល់អ្នកទស្សនា បន្ទាប់ពីការងារនឿយហត់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលតារាអុីនធឺណិត និងអ្នកបង្កើតមាតិកាត្រូវប្រឈមមុខដាក់គ្នាដូចជា ការប្រកួតប្រជែងខ្ពស់ ការលួចចម្លងមាតិកា និងការបញ្ចេញមាតិកាមិនសមរម្យ។ ការអប់រំ និងការផ្សព្វផ្សាយអំពីក្រមសីលធម៌ក្នុងការបង្កើតមាតិកា ក៏ជាចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ផងដែរ។ តារាអុីនធឺណិត និងអ្នកបង្កើតមាតិកាជាច្រើនបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរតាមរយៈមធ្យោបាយផ្សេងៗគ្នា។ ពួកគាត់បានបង្កើតវីដេអូឯកសារខ្លីៗ ឬវីដេអូអប់រំអំពីប្រវត្តិសាស្ត្រខ្មែរ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សិល្បៈ របាំ និងតន្ត្រីបុរាណ។ ឧទាហរណ៍ ការបង្ហាញពីរបៀបស្លៀកពាក់ឈុតប្រពៃណី ការរៀបអាពាហ៍ពិពាហ៍បែបបុរាណ ពិធីបុណ្យប្រពៃណីនានា ឬការលេងល្បែងប្រជាប្រិយខ្មែរ។ អ្នកបង្កើតមាតិកាល្បីៗជាច្រើនបានប្រើប្រាស់ភាសាខ្មែរយ៉ាងត្រឹមត្រូវ និងមានលក្ខណៈសម្បូរបែបនៅក្នុងវីដេអូ និងការសរសេររបស់ខ្លួន។ ការធ្វើបែបនេះបានជួយលើកកម្ពស់តម្លៃនៃភាសាជាតិ និងជាគំរូដ៏ល្អសម្រាប់យុវជន។ អ្នកបង្កើតមាតិកាផ្នែកធ្វើម្ហូបបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរបុរាណ និងទំនើប។ ពួកគាត់បានបង្ហាញពីរបៀបធ្វើម្ហូប គ្រឿងផ្សំ និងប្រវត្តិខ្លះៗនៃមុខម្ហូបនីមួយៗ ដែលបានជួយលើកកម្ពស់កេរ្តិ៍ឈ្មោះម្ហូបខ្មែរទាំងក្នុង និងក្រៅប្រទេស។ តារាអុីនធឺណិតជាច្រើនបានបង្ហាញខ្លួនដោយស្លៀកសំលៀកបំពាក់ខ្មែរដូចជា ហូល ផាមួង សំពត់ អាវប៉ាក់ ឬឈុតប្រពៃណីនានាក្នុងវីដេអូ ឬរូបភាពរបស់ខ្លួន។ ការធ្វើបែបនេះបានជួយឱ្យយុវជនជំនាន់ក្រោយមានការចាប់អារម្មណ៍ និងនិយមស្លៀកពាក់សំលៀកបំពាក់ខ្មែរកាន់តែច្រើន។ ពួកគាត់បានប្រើប្រាស់បទចម្រៀងប្រពៃណី ឬតន្ត្រីបុរាណខ្មែរនៅក្នុងវីដេអូរបស់ខ្លួន ឬបង្កើតវីដេអូរបាំប្រពៃណី។ វាបានជួយផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងរបាំខ្មែរទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។ អ្នកបង្កើតមាតិកាទេសចរណ៍បានថតវីដេអូអំពីប្រាសាទបុរាណ វត្តអារាម និងតំបន់ប្រវត្តិសាស្ត្រនានាក្នុងប្រទេសកម្ពុជា។ វីដេអូទាំងនេះបានបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងសារៈសំខាន់នៃទីកន្លែងទាំងនោះ។ ខ្លះទៀតបានបង្កើតមាតិកាអំពីជីវិតរស់នៅតាមជនបទ ការធ្វើស្រែចំការ ការនេសាទ ឬពិធីបុណ្យតាមភូមិ ដែលបានបង្ហាញពីភាពសាមញ្ញ និងភាពស្រស់ស្អាតនៃជីវិតប្រជាជនខ្មែរនៅជនបទ។ សរុបមក តារាអុីនធឺណិត និងអ្នកបង្កើតមាតិកាបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសង្គម និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ខ្មែរឱ្យកាន់តែទូលំទូលាយ។ ពួកគាត់បាននាំមកនូវភាពច្នៃប្រឌិតថ្មីៗ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។